ការទទួលភ្ញៀវដែលបានធ្វើដំណើរពីចម្ងាយ គឺជាកិច្ចការដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទសុទ្ធតែមានតួនាទីរៀងៗខ្លួនក្នុងការធានាថាភ្ញៀវមានអារម្មណ៍កក់ក្ដៅ និងបានទទួលការយកចិត្តទុកដាក់ខ្ពស់បំផុត។ នេះជាការបង្ហាញពីតម្លៃដ៏ល្អផូរផង់នៃពុទ្ធសាសនា។ ព្រះសង្ឃដើរតួនាទីជាអ្នកដឹកនាំខាងផ្នែកស្មារតី និងជាអ្នកបង្ហាញផ្លូវក្នុងការអនុវត្តធម៌។ ក្នុងនាមជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់ ព្រះអង្គមានតួនាទីសំខាន់ៗជាច្រើនក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវ។ ផ្ដល់ការស្វាគមន៍ជាផ្លូវការ និងពរជ័យ ជាទូទៅព្រះសង្ឃជាអ្នកផ្ដល់ការស្វាគមន៍ជាផ្លូវការដល់ភ្ញៀវដែលបានមកដល់។ ព្រះអង្គអាចសូត្រធម៌បន្តិចបន្តួច ឬពោលពាក្យ ប្រគេនពរជ័យ ដើម្បីញ៉ាំងឲ្យភ្ញៀវមានសេចក្ដីសុខ សិរីសួស្ដី និងជោគជ័យគ្រប់ភារកិច្ច។ ជាអ្នកដឹកនាំខាងផ្លូវចិត្ត ជួយអប់រំ បន្ធូរនូវទុកកង្វល់ បញ្ហាផ្លូវចិត្ត ការបាក់ទឹកចិត្តជាដើម។ លើសពីនេះ វត្តអារាមគឺជាមជ្ឈមណ្ឌលនៃសេចក្តីស្ងប់ស្ងាត់ និងសន្តិភាព។ ព្រះសង្ឃជាអ្នកដែលរក្សា និងផ្សព្វផ្សាយនូវព្រះធម៌ និងមាគ៌ាផ្សេងៗ។ វត្តមានរបស់ព្រះអង្គផ្ដល់នូវ ភាពកក់ក្ដៅខាងផ្លូវចិត្ត ដល់ភ្ញៀវ ជាពិសេសអ្នកដែលមកពីចម្ងាយ ឬមានទុក្ខកង្វល់។ បង្ហាញពីគោលការណ៍សាសនា និងវិន័យ ព្រះអង្គអាចណែនាំភ្ញៀវអំពី របៀបប្រតិបត្តិត្រឹមត្រូវ នៅក្នុងទីអារាម ឬក្នុងពិធីបុណ្យ។ នេះរួមបញ្ចូលទាំងការស្លៀកពាក់សមរម្យ របៀបធ្វើគារវកិច្ចចំពោះព្រះរតនត្រ័យ ការរក្សាភាពស្ងៀមស្ងាត់ និងការគោរពវិន័យផ្សេងៗ។ ការណែនាំនេះធ្វើឡើងក្នុងគោលបំណងរក្សាសណ្ដាប់ធ្នាប់ និងភាពថ្លៃថ្នូរនៃទីអារាម។ ផ្ដល់ឱវាទ និងធម្មទេសនា បើសិនជាមានឱកាស និងពេលវេលាសមស្រប ព្រះសង្ឃអាចសម្ដែង ធម្មទេសនាខ្លីៗ ឬផ្ដល់ឱវាទទាក់ទងនឹងធម៌អប់រំចិត្ត ដើម្បីជាប្រយោជន៍ដល់ភ្ញៀវដែលបានធ្វើដំណើរមកដល់ ហើយក៍អាចជួយឲ្យភ្ញៀវទទួលបានចំណេះដឹងផ្នែកផ្លូវធម៌ និងពង្រឹងសទ្ធាជ្រះថ្លា។ ព្រះអង្គជាបុគ្គលគំរូក្នុងព្រះពុទ្ធសាសនា ដូច្នេះរាល់កាយវិការ និងពាក្យសម្ដីរបស់ព្រះអង្គគឺមានឥទ្ធិពលលើចិត្តគំនិតរបស់ពុទ្ធបរិស័ទ និងភ្ញៀវ។ សម្របសម្រួលកិច្ចការសាសនា ក្នុងពិធីបុណ្យធំៗ ព្រះសង្ឃជាអ្នកសម្របសម្រួលកិច្ចការសាសនា និងដឹកនាំការបួងសួង ឬពិធីផ្សេងៗ។ ព្រះអង្គធានាថាភ្ញៀវអាចចូលរួមក្នុងពិធីដោយរលូន និងយល់អំពីអត្ថន័យនៃកិច្ចពិធីនីមួយៗ។ ផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្ន ក្នុងករណីខ្លះ បើទីអារាមមានលទ្ធភាព និងស្ថានភាពសមស្រប ព្រះសង្ឃអាចសម្រេចចិត្តផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ភ្ញៀវដែលមកពីចម្ងាយខ្លាំង និងមិនមានកន្លែងស្នាក់នៅផ្សេងទៀត។ ព្រះអង្គលើកទឹកចិត្តពុទ្ធបរិស័ទឲ្យធ្វើបុណ្យទាន និងចូលរួមក្នុងការបដិសណ្ឋារកិច្ចភ្ញៀវ ដែលជាផ្នែកមួយនៃការកសាងបុណ្យកុសល និងសាមគ្គីភាពសហគមន៍។ ពុទ្ធបរិស័ទដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តកិច្ចការជាក់ស្ដែងក្នុងការទទួលបដិសណ្ឋារកិច្ច និងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវ។ ពួកគាត់ជាកម្លាំងចលករដ៏សំខាន់នៅពីក្រោយការរៀបចំ និងការស្វាគមន៍។ ការរៀបចំ និងបង្ហាញទីកន្លែងអង្គុយជាភារកិច្ចរបស់ពុទ្ធបរិស័ទ ដោយពួកគេធានាថា ទីកន្លែងអង្គុយមានភាពស្អាតបាត មានផាសុកភាព ទាំងកៅអី ឬកម្រាលសម្រាប់អង្គុយ។ ពុទ្ធបរិស័ទមានតួនាទីក្នុងការរៀបចំ និងនាំយក ទឹកសុទ្ធ ទឹកផ្លែឈើ អាហារសម្រន់ ឬអាហារពេលបរិភោគ ទៅជូនភ្ញៀវ។ ការជូនទឹក និងអាហារនេះ មិនត្រឹមតែជាការរាក់ទាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជួយបំបាត់ការស្រេកឃ្លាន និងភាពនឿយហត់របស់ភ្ញៀវដែលបានធ្វើដំណើរមកពីចម្ងាយ ឬចូលរួមពិធីពីដើមដល់ចប់។ ពួកគាត់ទទួលបន្ទុកក្នុងការរៀបចំ ម្ហូបអាហារបូជាព្រះសង្ឃ និងត្រៀមទុកសម្រាប់ទទួលទានជុំគ្នាជាមួយពុទ្ធបរិស័ទដទៃទៀត រួមទាំងភ្ញៀវផងដែរ។ ក្រៅពីនេះវាក៏តម្រូវឲ្យមានការរៀបចំផែនការ និងកម្លាំងច្រើនក្នុងការសហការបម្រើភ្ញៀវ។ ផ្ដល់ព័ត៌មាន និងជំនួយចាំបាច់ ពុទ្ធបរិស័ទអាចជាអ្នកផ្ដល់ ព័ត៌មានទាក់ទងនឹងកម្មវិធីបុណ្យ កាលវិភាគ ឬកន្លែងផ្សេងៗនៅក្នុងបរិវេណវត្ត ដូចជាបន្ទប់ទឹក កន្លែងដាក់អីវ៉ាន់ជាដើម។ បើសិនជាភ្ញៀវមានតម្រូវការជំនួយផ្សេងៗ ពួកគាត់ក៏អាចជួយសម្របសម្រួលបានដែរ។ ពួកគាត់ក៏មានតួនាទីក្នុងការជួយ ថែរក្សាអនាម័យ និងសណ្ដាប់ធ្នាប់នៅជុំវិញបរិវេណពិធី និងទីអារាមទាំងមូល ដើម្បីឲ្យបរិយាកាសមានភាពស្អាតបាត និងគួរឲ្យរីករាយ។ តួនាទីដូចជាការជួយសម្អាតចានឆ្នាំង បន្ទាប់ពីការទទួលទាន ឬការរៀបចំមុនការទទួលទាន។ ពុទ្ធបរិស័ទជាអ្នកដែលទាក់ទងដោយផ្ទាល់ជាមួយភ្ញៀវ ដូច្នេះការបង្ហាញ ទឹកមុខញញឹម ការនិយាយស្វាគមន៍ដោយរួសរាយរាក់ទាក់ និងការផ្ដល់ជំនួយដោយស្ម័គ្រចិត្ត គឺជាការបង្ហាញពីភាពកក់ក្ដៅ និងរាក់ទាក់របស់ម្ចាស់ផ្ទះ។ ក្នុងករណីខ្លះ បើមានការរៀបចំពីមុន ពុទ្ធបរិស័ទអាចជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវ ដូចជាការរៀបចំរថយន្ត ឬមធ្យោបាយផ្សេងៗ ដើម្បីទៅដល់ទីអារាម ឬត្រឡប់ទៅផ្ទះវិញ។ ការចែករំលែកបទពិសោធន៍ ពួកគាត់អាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងវត្ត ឬពិធីបុណ្យ ដើម្បីឲ្យភ្ញៀវមានអារម្មណ៍ស្និទ្ធស្នាល និងយល់ដឹងកាន់តែច្បាស់អំពីប្រពៃណី។ ពុទ្ធបរិស័ទតែងជួយថែរក្សាទ្រព្យសម្បត្តិវត្តអារាមឲ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង សម្រាប់ប្រយោជន៍ដល់អ្នកចូលរួម និងភ្ញៀវទាំងអស់។ ការរៀបចំកន្លែងសម្រាក សម្រាប់ភ្ញៀវដែលមកពីឆ្ងាយខ្លាំង និងត្រូវស្នាក់នៅមួយយប់ ឬច្រើនថ្ងៃ ពុទ្ធបរិស័ទតែងជួយរៀបចំកន្លែងសម្រាកបណ្ដោះអាសន្ននៅក្នុងបរិវេណវត្ត ឬសាលាឆាន់។ ការគ្រប់គ្រងបរិក្ខារ ពួកគេទទួលបន្ទុកក្នុងការគ្រប់គ្រង និងធានាថាបរិក្ខារចាំបាច់ទាំងអស់ ដូចជាឧបករណ៍ភ្លើង កង្ហារ ជាដើម ដំណើរការបានល្អសម្រាប់ជាប្រយោជន៍ដល់ភ្ញៀវ។ ការប្រមូល និងចាត់ចែងអំណោយ ពុទ្ធបរិស័ទជួយក្នុងការប្រមូល និងចាត់ចែងអំណោយផ្សេងៗដែលភ្ញៀវបាននាំយកមក ដើម្បីបូជាព្រះសង្ឃ ឬចូលរួមចំណែកក្នុងពិធីបុណ្យ។ ការណែនាំពីប្រពៃណីវប្បធម៌ ចំពោះភ្ញៀវបរទេស ពួកគាត់អាចជួយណែនាំពីទំនៀមទម្លាប់ និងប្រពៃណីវប្បធម៌ខ្មែរទាក់ទងនឹងព្រះពុទ្ធសាសនា។ ការរក្សាសន្តិសុខ នៅក្នុងពិធីបុណ្យធំៗ ពុទ្ធបរិស័ទមួយចំនួនក៏អាចជួយរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវផងដែរ។ ការផ្ដល់សេវាបឋម ប្រសិនបើមានភ្ញៀវមានបញ្ហាសុខភាពបន្តិចបន្តួច ពួកគាត់អាចផ្ដល់សេវាបឋម ឬជួយសម្របសម្រួលទៅកាន់មន្ទីរពេទ្យបើសិនចាំបាច់។ ការត្រួតពិនិត្យភាពស្អាតនៃចំណីអាហារ ពុទ្ធបរិស័ទយកចិត្តទុកដាក់ខ្ពស់ចំពោះភាពស្អាត និងសុវត្ថិភាពនៃចំណីអាហារដែលបានរៀបចំជូនភ្ញៀវ។ ការថែរក្សាផ្កា និងគ្រឿងលម្អ ពួកគាត់ទទួលខុសត្រូវក្នុងការរៀបចំ និងថែរក្សាផ្កាភ្ញី និងគ្រឿងលម្អផ្សេងៗ ដើម្បីឲ្យបរិវេណវត្តមានសោភ័ណភាពស្រស់ស្អាត។ ការចាត់ចែងសំឡេង និងឧបករណ៍បំពងសម្លេង នៅក្នុងពិធីបុណ្យធំៗ ពួកគាត់ជួយរៀបចំប្រព័ន្ធភ្លើង និងឧបករណ៍បំពងសម្លេង ដើម្បីឲ្យព្រះសង្ឃសម្ដែងធម៌ ឬប្រកាសផ្សេងៗបានឮច្បាស់។ ការជួយទុកដាក់ស្បែកជើង នៅពេលចូលទៅក្នុងសាលាឆាន់ ឬព្រះវិហារ ភ្ញៀវត្រូវដោះស្បែកជើង។ ការលើកទឹកចិត្តភ្ញៀវឲ្យចូលរួមធ្វើបុណ្យ ពួកគាត់អាចលើកទឹកចិត្តភ្ញៀវឲ្យចូលរួមធ្វើបុណ្យ ឬដាក់បាត្រ ដើម្បីរួមចំណែកកសាងកុសលផលបុណ្យ។ ការចាត់ចែងអីវ៉ាន់ បើសិនជាភ្ញៀវមានអីវ៉ាន់ច្រើន ពួកគាត់អាចជួយចាត់ចែង ឬរក្សាទុកឲ្យបានត្រឹមត្រូវ។ ការលាភ្ញៀវនៅពេលត្រឡប់ទៅវិញ នៅពេលភ្ញៀវត្រឡប់ទៅវិញ ពុទ្ធបរិស័ទតែងនិយាយពាក្យលាដោយរាក់ទាក់ និងជូនពរឲ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព។ ការទទួលភ្ញៀវមកពីចម្ងាយ គឺជាកិច្ចការរួមគ្នារវាង ព្រះសង្ឃ ដែលផ្ដល់នូវសេចក្តីស្វាគមន៍ផ្នែកស្មារតី និងពរជ័យ និង ពុទ្ធបរិស័ទ ដែលអនុវត្តកិច្ចការបដិសណ្ឋារកិច្ចជាក់ស្ដែង។ ចិត្តសប្បុរសធម៌ សំដៅដល់ការទទួលភ្ញៀវគឺជាការបង្ហាញនូវមេត្តាធម៌ និងការឲ្យទានតាមរយៈការចែករំលែកនូវអ្វីដែលខ្លួនមានទៅដល់អ្នកដទៃ។ នេះជាគោលការណ៍គ្រឹះមួយនៅក្នុងព្រះពុទ្ធសាសនា ដែលលើកកម្ពស់ការចែករំលែក និងការមិនអាត្មានិយម។ សាមគ្គីភាពសហគមន៍ ជាការទទួលភ្ញៀវបែបនេះជួយពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពក្នុងសហគមន៍ពុទ្ធសាសនិក។ វាបង្កើតបរិយាកាសកក់ក្តៅ និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងភាពសុខដុមរមនាក្នុងសង្គម។ វាបង្ហាញថាវត្តអារាមមិនមែនត្រឹមតែជាកន្លែងគោរពបូជាប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលសហគមន៍ដែលពោរពេញដោយការអាណិតអាសូរ និងសេចក្តីស្រលាញ់រាប់អានផងដែរ។ វាបង្ហាញថាវត្តអារាមមិនមែនត្រឹមតែជាកន្លែងគោរពបូជាប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលសហគមន៍ដែលពោរពេញដោយការអាណិតអាសូរ និងសេចក្តីស្រលាញ់រាប់អានផងដែរ។